ក្នុងចំណោមទ្រព្យសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរ សុភាសិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងណែនាំមនុស្សឲ្យប្រកាន់ខ្ជាប់នូវគន្លងធម៌ ព្រមទាំងយល់ដឹងពីរបៀបរស់នៅប្រកបដោយសុខដុមរមនា។ ក្នុងចំណោមសុភាសិតទាំងនោះ សំណាបយោងដី ស្រីយោងប្រុស ជាឃ្លាមួយដ៏មានប្រជាប្រិយភាព និងបង្កប់នូវអត្ថន័យជ្រាលជ្រៅទាក់ទងនឹងទំនាក់ទំនងមនុស្សជាពិសេសក្នុងក្រុមគ្រួសារ។ ដើម្បីយល់បាននូវអត្ថន័យពេញលេញនៃសុភាសិតនេះ យើងគួរពិនិត្យមើលទៅលើន័យដូច ន័យប្រៀបធៀប និងន័យរួមរបស់វា។ ជាបឋម ក្នុងន័យដូចពាក្យ សំណាបយោងដី សំដៅទៅលើកូនដំណាំស្រូវតូចៗ ឬសំណាប ដែលត្រូវការការពឹងផ្អែកទាំងស្រុងទៅលើដី ដើម្បីចាក់ឬស លូតលាស់ និងទទួលបានសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការលូតលាស់។ បើគ្មានដី សំណាបនឹងមិនអាចដុះលូតលាស់បានឡើយ ហើយគេអាចមើលដីថាមានជីជាតិ ឬមិនមានក៏ដោយសារតែការលូតលាស់របស់សំណាបនេះឯង។ ដោយឡែក ឃ្លា ស្រីយោងប្រុស ក្នុងន័យដូចបង្ហាញថា តាមទស្សនៈប្រពៃណី ស្ត្រីត្រូវការការពឹងពាក់ ការការពារ និងការផ្គត់ផ្គង់ពីបុរស ប៉ុន្តែមនុស្សស្រីក៏ដើរតួនាទីសំខាន់ដែរក្នុងការជួយលើកមុខមាត់ប្ដី។ នេះឆ្លុះបញ្ចាំងពីការយល់នូវសភាពការរបស់ប្រពន្ធ ដែលជាមនុស្សស្រីមានចរិតល្អចេះលើកតម្កើងប្ដីនៅនឹងមុខមនុស្សឯទៀត។ បន្តទៅន័យប្រៀបធៀបវិញ សំណាបយោងដី អាចប្រៀបបានទៅនឹងមនុស្សម្នាក់ៗ ដែលមិនអាចរស់នៅដោយឯកោ ឬគ្មានការគាំទ្រពីអ្នកដទៃបាននោះទេ។ មនុស្សម្នាក់ៗត្រូវការមូលដ្ឋានគ្រឹះ ការទ្រទ្រង់ និងធនធានពីបរិយាកាសជុំវិញ មិនថាជាគ្រួសារ សង្គម ឬសហគមន៍ឡើយ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យបានពេញលេញ។ រីឯ ស្រីយោងប្រុស វិញ គឺជាការប្រៀបធៀបទំនាក់ទំនងរវាងបុរសនិងស្ត្រី ទៅនឹងទំនាក់ទំនងរវាងសំណាបនិងដី។ វាបង្ហាញពីគំនិតថា បុរសនិងស្ត្រីមានតួនាទី និងភារកិច្ចខុសគ្នា ប៉ុន្តែមានសារៈសំខាន់ស្មើគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក។ ជាការពិតណាស់ ការបង្កាញពីភាពចាំបាច់នៃការសហការគ្នាដើម្បីទ្រទ្រង់ជីវិតគ្រួសារ និងសង្គម មិនមែនជាការបង្គាប់បញ្ជា ឬការបង្ខិតបង្ខំឲ្យមានការពឹងផ្អែកតែម្ខាងនោះទេ ប៉ុន្តែជាការចែករំលែកភារកិច្ច និងការទទួលខុសត្រូវដើម្បីឲ្យគ្រួសារមានភាពសុខដុមរមនា។ ដូច្នេះ ន័យរួមនៃសុភាសិត សំណាបយោងដី ស្រីយោងប្រុស គឺបង្កប់នូវសារៈសំខាន់នៃការពឹងពាក់គ្នាទៅវិញទៅមក ការបំពេញតួនាទីរៀងៗខ្លួន និងភាពចាំបាច់នៃតុល្យភាពនៅក្នុងទំនាក់ទំនង។ គ្មាននរណាម្នាក់អាចរស់នៅបានដោយពេញលេញដោយគ្មានការគាំទ្រពីអ្នកដទៃឡើយ។ បុរសនិងស្ត្រីត្រូវបានគេមើលឃើញថាមានតួនាទីខុសគ្នា ប៉ុន្តែសុទ្ធតែសំខាន់ដូចគ្នាសម្រាប់ការកសាងគ្រួសារមួយឲ្យរឹងមាំ ស្ថិតស្ថេរ និងមានសុភមង្គល។ ចំពោះគុណតម្លៃនៃសុភាសិតមួយឃ្លានេះ វាមានសារៈសំខាន់ណាស់ក្នុងការអប់រំ និងរក្សាបាននូវវប្បធម៌ខ្មែរ។ ទីមួយ វាឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនៈរបស់ដូនតាខ្មែរអំពីទំនាក់ទំនងរវាងបុរសនិងស្ត្រី និងតួនាទីគ្រួសារជាគ្រឹះនៃសង្គម។ ទីពីរ វាបណ្តុះស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរវាងគ្នានិងគ្នា ដោយជំរុញឲ្យបុរសខិតខំរកស៊ី ការពារគ្រួសារ និងស្ត្រីចេះរៀបចំផ្ទះសម្បែង ថែទាំកូនចៅ ប្រកបដោយភាពជាមេផ្ទះ។ ទីបី សុភាសិតនេះបង្រៀនយើងអំពីមេរៀននៃការពឹងពាក់គ្នាទៅវិញទៅមក ដែលភាពខ្លាំងពិតប្រាកដកើតចេញពីការជួយជ្រោមជ្រែងគ្នា។ ចុងក្រោយ សុភាសិតនេះជាផ្នែកមួយដ៏សំខាន់នៃកេរដំណែលវប្បធម៌ខ្មែរ ដែលបន្តបង្រៀនមនុស្សជំនាន់ក្រោយអំពីគុណធម៌ និងរបៀបរស់នៅដ៏ប្រពៃ។ សរុបមក ទោះបីជាសង្គមកំពុងវិវឌ្ឍន៍ ហើយតួនាទីយេនឌ័រក៏មានការផ្លាស់ប្តូរតាមសម័យកាលក្តី សុភាសិត សំណាបយោងដី ស្រីយោងប្រុស នៅតែមានតម្លៃក្នុងការរំលឹកយើងអំពីសារៈសំខាន់នៃភាពជាដៃគូរវាងគ្នានឹងគ្នា។ ការគាំទ្រគ្នាទៅវិញទៅមក និងការបំពេញគ្នាទៅវិញទៅមក គឺឆ្ពោះទៅរកការកសាងគ្រួសារ សង្គម និងជីវិតឲ្យមានសុភមង្គល។